ផ្លែកន្ទួតព្រៃមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនកម្ពុជាដោយសារតែរសជាតិដ៏ប្លែករបស់វា។ ផ្លែឈើនេះមានរសជាតិជូរអែមលាយល្វីងតិចៗ នៅពេលទុំ ហើយបើនៅខ្ចីគឺមានរសជាតិជូរខ្លាំង។ រសជាតិដ៏ពិសេសនេះធ្វើឲ្យមនុស្សជាច្រើនចូលចិត្តបរិភោគជាអាហារសម្រន់។ ក្រៅពីនេះ តម្លៃរបស់វាក៏សមរម្យផងដែរ ដែលធ្វើឲ្យបងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈអាចទិញបរិភោគបាន។ លើសពីនេះទៅទៀត កន្ទួតព្រៃងាយស្រួលរកទិញតាមទីផ្សារ ព្រោះវាដុះនៅស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ហើយវាអាចយកមកកែច្នៃជាអាហារ និងបង្អែមបានយ៉ាងសម្បូរបែបផងដែរ ដែលជាចំណុចពិសេសមួយទៀតសម្រាប់ប្រជាជនខ្មែរ។ ផ្លែកន្ទួតព្រៃអាចចាត់ទុកជាផ្លែឈើតាមរដូវកាលដែលដុះនៅរដូវប្រាំង។ តាមធម្មតា គេអាចប្រមូលផលផ្លែឈើនេះបាននៅចន្លោះខែកុម្ភៈ រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលនេះហើយដែលអ្នកអាចរកទិញកន្ទួតព្រៃបានយ៉ាងងាយស្រួលនៅលើទីផ្សារ ហើយវាមានរសជាតិឆ្ងាញ់បំផុត។ ប្រជាជនខ្មែរបានកែច្នៃផ្លែកន្ទួតព្រៃទៅជាអាហារបានជាច្រើនមុខដែលពេញនិយម។ វិធីកែច្នៃងាយបំផុតគឺការយកកន្ទួតខ្ចីទៅជ្រលក់ជាមួយអំបិលម្ទេស ឬស្ករសសម្រាប់បរិភោគជាអាហារសម្រន់។ ដើម្បីរក្សាទុកកន្ទួតព្រៃឱ្យបានយូរ និងទទួលបានរសជាតិផ្អែមលាយជូរ គេយកវាទៅត្រាំជាមួយទឹកស្ករ រួចទុកចោលពីរបីថ្ងៃ។ វិធីនេះធ្វើឱ្យកន្ទួតមានរសជាតិឆ្ងាញ់ ហើយអាចរក្សាទុកក្នុងទូទឹកកកបានរាប់ខែ។ ម្យ៉ាងវិញទៀត គេអាចយកផ្លែដែលទុំមកបុកជាមួយគ្រឿងផ្សំដូចជា ម្ទេស ខ្ទឹមស ស្ករស អំបិល និងទឹកត្រី ដើម្បីបានជាម្ជូរទុំមួយប្រភេទសម្រាប់បរិភោគជាមួយបាយ។ មុខម្ហូបទាំងនេះបង្ហាញពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិនៅជុំវិញខ្លួន។ នៅក្នុងប្រទេសកម្ពុជា ការដាំដុះផ្លែកន្ទួតព្រៃមានការអំណោយផលយ៉ាងខ្លាំង ហើយអាចនិយាយបានថាវាជាផ្លែឈើដែលដុះលូតលាស់ដោយធម្មជាតិ។ ផ្លែឈើនេះមិនត្រូវការការថែទាំច្រើនដូចផ្លែឈើដទៃទៀតនោះទេ ដោយវាអាចដុះលូតលាស់ដោយខ្លួនឯងបានតាមតំបន់ព្រៃភ្នំ និងវាលស្រែចម្ការ។ ដោយសារតែវាជាប្រភេទរុក្ខជាតិដែលធន់នឹងអាកាសធាតុ ហើយធន់នឹងជំងឺ និងសត្វល្អិតផងដែរ។ ដូច្នេះកសិករខ្មែរអាចដាំដុះវាបានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ជីគីមី ឬថ្នាំសម្លាប់សត្វល្អិតច្រើននោះទេ។ ដោយសារតែការអំណោយផលក្នុងការដាំដុះនេះហើយ ទើបការនាំចូលផ្លែកន្ទួតព្រៃពីប្រទេសផ្សេងៗស្ទើរតែមិនមានទាល់តែសោះ។ ផ្ទុយទៅវិញ ប្រជាជនខ្មែរអាចប្រមូលផលបានយ៉ាងច្រើនដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ហើយកសិករខ្លះក៏បានក្លាយជាមុខរបរសម្រាប់ជួយបង្កើនជីវភាពគ្រួសារផងដែរ។ លើសពីនេះទៅទៀត ក្នុងមួយឆ្នាំៗកសិករអាចប្រមូលផលបានច្រើន ដោយសារតែវាជាប្រភេទរុក្ខជាតិដែលផ្ដល់ផ្លែច្រើន ហើយមិនងាយខូចនោះទេ។ ដូច្នេះ ផ្លែកន្ទួតព្រៃគឺជាធនធានធម្មជាតិដ៏សំខាន់មួយរបស់កម្ពុជា ហើយវាក៏ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជននៅតាមជនបទផងដែរ។